ការហូរចូលនៃប្រាក់បញ្ញើពីពលករចំណាកស្រុក មានឥទ្ធិពលយ៉ាងខ្លាំងខ្លា និងពហុវិមាត្រមកលើសកម្មភាពសហគ្រិនភាពនៅតាមមូលដ្ឋានក្នុងប្រទេសកម្ពុជា។ ប្រាក់បញ្ញើពីក្រៅប្រទេសបានក្លាយជាប្រភពទុនបង្វិលដ៏សំខាន់សម្រាប់គ្រួសារនៅតាមជនបទ ដែលជួយឱ្យពួកគេអាចចាប់ផ្ដើមអាជីវកម្មខ្នាតតូចបានដោយមិនចាំបាច់ពឹងផ្អែកលើកម្ចីដែលមានអត្រាការប្រាក់ខ្ពស់។ លំហូរសាច់ប្រាក់ដែលផ្ញើមកពីប្រទេសថៃ កូរ៉េខាងត្បូង និងជប៉ុន បានជួយបំពេញចន្លោះខ្វះខាតនៃសេវាកម្មហិរញ្ញវត្ថុផ្លូវការដែលមិនទាន់ឈានជើងទៅដល់តំបន់ដាច់ស្រយាល។ គ្រួសារដែលទទួលបានប្រាក់បញ្ញើមានលទ្ធភាពខ្ពស់ក្នុងការវិនិយោគលើឧបករណ៍កសិកម្មទំនើបៗ ដូចជាត្រាក់ទ័រ ឬម៉ាស៊ីនបូមទឹក ដែលជាការផ្លាស់ប្តូរពីកសិកម្មបែបគ្រួសារមកជាកសិធុរកិច្ច។ ប្រាក់បញ្ញើដើរតួជា "មូលនិធិបង្អែក" ដែលអនុញ្ញាតឱ្យសហគ្រិនវ័យក្មេងនៅមូលដ្ឋានហ៊ានប្រថុយបង្កើតអាជីវកម្មថ្មីៗ ដោយសារពួកគេមានស្ថិរភាពហិរញ្ញវត្ថុពីសាច់ញាតិ។ ការកើនឡើងនៃប្រាក់បញ្ញើបានជួយកាត់បន្ថយការពឹងផ្អែកលើ "ឈ្មួញកណ្ដាល" ក្នុងតំបន់ដែលជារឿយៗតែងតែផ្ដល់កម្ចីក្នុងលក្ខខណ្ឌកេងប្រវ័ញ្ច។ លំហូរសាច់ប្រាក់ទៀងទាត់ជួយឱ្យម្ចាស់អាជីវកម្មខ្នាតតូចអាចទិញទំនិញស្ដុកទុកក្នុងបរិមាណច្រើន ដែលជួយកាត់បន្ថយថ្លៃដើម និងបង្កើនប្រាក់ចំណេញ។ ប្រាក់បញ្ញើបានជួយសម្រួលដល់ការសាងសង់តូបលក់ដូរ ឬឃ្លាំងស្ដុកទំនិញនៅតាមផ្ទះ ដែលជាគ្រឹះដំបូងនៃសកម្មភាពពាណិជ្ជកម្មតាមភូមិ។ សាច់ប្រាក់ដែលបានមកពីពលករចំណាកស្រុកបានជួយពង្រឹង "អំណាចក្នុងការទិញ" របស់គ្រួសារ ដែលជាកាតាលីករជម្រុញឱ្យមានតម្រូវការសេវាកម្ម និងទំនិញកាន់តែច្រើនក្នុងសហគមន៍។ ការវិនិយោគលើប្រព័ន្ធស្រោចស្រពខ្នាតតូចដែលប្រើប្រាស់ប្រាក់បញ្ញើ បានជួយឱ្យកសិករអាចធ្វើការដាំដុះបានច្រើនដងក្នុងមួយឆ្នាំ ដែលជាការបង្កើនផលិតភាពសហគ្រិនភាពកសិកម្ម។ ប្រាក់បញ្ញើជួយកាត់បន្ថយសម្ពាធនៃ "ការចំណាយបន្ទាន់" ដូចជាថ្លៃព្យាបាលជំងឺ ដែលធ្វើឱ្យដើមទុនអាជីវកម្មមិនត្រូវបានដកចេញមកប្រើប្រាស់ខុសគោលដៅ។ ពលករចំណាកស្រុកដែលត្រឡប់មកវិញ នាំមកជាមួយនូវ "ចំណេះដឹងបច្ចេកទេស" និងបទពិសោធន៍ការងារពីបរទេស ដែលអាចយកមកអនុវត្តក្នុងអាជីវកម្មផ្ទាល់ខ្លួន។ ការយល់ដឹងអំពីស្ដង់ដារគុណភាព និងការវេចខ្ចប់ដែលពលករបានឃើញនៅក្រៅប្រទេស ជួយឱ្យអាជីវកម្មមូលដ្ឋានមានភាពច្នៃប្រឌិត និងទាក់ទាញជាងមុន។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការទូទាត់ប្រាក់ និងការធ្វើទីផ្សារតាមអនឡាញត្រូវបានជម្រុញបន្ថែមតាមរយៈការណែនាំពីសមាជិកគ្រួសារដែលធ្វើការនៅបរទេស។ ប្រាក់បញ្ញើអនុញ្ញាតឱ្យកូនចៅសហគ្រិននៅមូលដ្ឋានអាចទទួលបានការអប់រំខ្ពស់ ដែលជាការត្រៀមលក្ខណៈសម្រាប់វិវត្តន៍អាជីវកម្មគ្រួសារឱ្យកាន់តែមានវិជ្ជាជីវៈ។ នវានុវត្តន៍ក្នុងវិស័យសេវាកម្ម ដូចជាហាងកាហ្វេទំនើប ឬហាងកែសម្ផស្សនៅតាមស្រុកស្រែ ច្រើនតែមានប្រភពទុន និងគំនិតចេញពីប្រាក់បញ្ញើ។ ការផ្លាស់ប្តូរផ្នត់គំនិតពី "ការធ្វើការឱ្យគេ" មកជា "ម្ចាស់អាជីវកម្ម" ត្រូវបានជម្រុញដោយបទពិសោធន៍លំបាករបស់ពលករដែលចង់ឱ្យគ្រួសារមានភាពម្ចាស់ការលើសេដ្ឋកិច្ច។ ប្រាក់បញ្ញើជួយឱ្យមានការពិសោធន៍លើ "ដំណាំយុទ្ធសាស្ត្រថ្មីៗ" ដែលមានតម្លៃទីផ្សារខ្ពស់ ប៉ុន្តែត្រូវការដើមទុន និងការថែទាំខ្លាំង។ ការនាំចូលពូជសត្វ ឬពូជដំណាំដែលមានទិន្នផលខ្ពស់ពីប្រទេសជិតខាងត្រូវបានធ្វើឡើងតាមរយៈទុនបម្រុងដែលបានមកពីការផ្ញើប្រាក់។ ការយល់ដឹងអំពីអនាម័យ និងសុវត្ថិភាពចំណីអាហារត្រូវបានកែលម្អនៅក្នុងភោជនីយដ្ឋានមូលដ្ឋាន ដោយសារឥទ្ធិពលនៃបទពិសោធន៍រស់នៅក្រៅប្រទេសរបស់ពលករ។ ការបង្កើតបណ្ដាញពាណិជ្ជកម្មឆ្លងដែនខ្នាតតូចត្រូវបានសម្របសម្រួលដោយពលករដែលស្គាល់ប្រភពទំនិញថោកៗនៅប្រទេសដែលគេកំពុងធ្វើការ។ សកម្មភាពសហគ្រិនភាពដែលកើតចេញពីប្រាក់បញ្ញើ បានជួយបង្កើតឱកាសការងារដល់អ្នកភូមិដែលមិនចង់ចំណាកស្រុក។ ការកើនឡើងនៃតម្រូវការសាងសង់ផ្ទះសម្បែងពីប្រាក់បញ្ញើ បានជម្រុញឱ្យសហគ្រិនផ្នែកគ្រឿងសំណង់ក្នុងតំបន់រីកដុះដាលយ៉ាងខ្លាំង។ អាជីវកម្មដឹកជញ្ជូន និងឡានឈ្នួលនៅតាមសហគមន៍កើនឡើង ដើម្បីបម្រើដល់ការដឹកទំនិញ និងការធ្វើដំណើររបស់គ្រួសារពលករ។ ការរីកដុះដាលនៃសេវាកម្មវេរលុយ និងភ្នាក់ងារធនាគារតាមភូមិ គឺជាលទ្ធផលផ្ទាល់នៃលំហូរប្រាក់បញ្ញើដ៏មហាសាល។ ប្រាក់បញ្ញើជួយឱ្យមានការបង្កើត "សិប្បកម្មកែច្នៃខ្នាតតូច" ដែលអាចស្រូបយកកម្លាំងពលកម្មស្ត្រីនៅក្នុងសហគមន៍។ ការកើនឡើងនៃហាងលក់ទូរស័ព្ទ និងសម្ភារៈអេឡិចត្រូនិកនៅតាមជនបទ ឆ្លុះបញ្ចាំងពីជីវភាពដែលប្រសើរឡើងដោយសារប្រាក់បញ្ញើ។ វិស័យអប់រំឯកជន និងសាលាភាសានៅតាមបណ្ដាខេត្តរីកចម្រើន ដោយសារឪពុកម្ដាយមានលទ្ធភាពបង់ថ្លៃសិក្សាពីប្រាក់ផ្ញើមកពីក្រៅ។ អាជីវកម្មទេសចរណ៍សហគមន៍ទទួលបានអត្ថប្រយោជន៍ពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចដែលគាំទ្រដោយប្រាក់បញ្ញើ។ ការបង្កើនផលិតកម្មសាច់ និងបន្លែក្នុងស្រុកដើម្បីឆ្លើយតបនឹងការហូបចុកកាន់តែប្រសើររបស់គ្រួសារពលករ បានជម្រុញសហគ្រិនភាពកសិកម្ម។ លំហូរសាច់ប្រាក់ក្នុងភូមិជួយឱ្យមានការដោះដូរទំនិញកាន់តែរស់រវើក ដែលបង្កើនចំណូលដល់អាជីវករលក់ដូរតាមផ្សារជម្រក។ ការពឹងផ្អែកខ្លាំងពេក លើប្រាក់បញ្ញើ អាចធ្វើឱ្យសមាជិកគ្រួសារនៅផ្ទះបាត់បង់ការតស៊ូ និងការច្នៃប្រឌិតក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ ការខ្វះខាតកម្លាំងពលកម្មយុវជននៅក្នុងភូមិ ដោយសារការចំណាកស្រុក ធ្វើឱ្យអាជីវកម្មមូលដ្ឋានពិបាកស្វែងរកបុគ្គលិកមានសមត្ថភាព។ ប្រាក់បញ្ញើជារឿយៗត្រូវបានប្រើប្រាស់សម្រាប់ "ការប្រើប្រាស់សម្ភារៈនិយម" ដូចជាទិញម៉ូតូ ឬ ទូរស័ព្ទដៃស៊េរីថ្មី ជាជាងការវិនិយោគលើអាជីវកម្មផលិតភាព។ ការកើនឡើងនៃតម្លៃដីធ្លីនៅតាមជនបទ ដោយសារការទិញទុកពីគ្រួសារពលករ ធ្វើឱ្យសហគ្រិនថ្មីថ្មោងពិបាករកទីតាំងអាជីវកម្មដែលមានតម្លៃសមរម្យ។ គ្រួសារខ្លះធ្លាក់ចូលក្នុង "អន្ទាក់បំណុល" ដោយសារខ្ចីលុយគេមកបង់ថ្លៃរត់ការចំណាកស្រុក ដែលធ្វើឱ្យអាជីវកម្មដែលមានស្រាប់ត្រូវដួលរលំ។ កង្វះខាតជំនាញគ្រប់គ្រងហិរញ្ញវត្ថុ ធ្វើឱ្យប្រាក់បញ្ញើដែលទទួលបានត្រូវរលាយអស់ទៅវិញក្នុងរយៈពេលខ្លី ដោយមិនបានបង្កើតជាចំណូលថេរ។ ការប្រកួតប្រជែងមិនស្មើភាពកើតឡើង នៅពេលគ្រួសារខ្លះមានទុនច្រើនពីប្រាក់បញ្ញើ ហើយបង្អាក់ឱកាសសហគ្រិនដែលមិនមានសាច់ញាតិនៅបរទេស។ ទំនោរនៃការវិនិយោគតែលើវិស័យ "អចលនទ្រព្យ" ធ្វើឱ្យខ្វះទុនវិនិយោគលើវិស័យផលិតកម្ម ឬបច្ចេកវិទ្យា។ ការបាត់បង់សាមគ្គីភាពក្នុងសហគមន៍ជួនកាលកើតមាន ដោយសារគម្លាតសេដ្ឋកិច្ចរវាងគ្រួសារពលករ និងគ្រួសារកសិករធម្មតា។ ហានិភ័យនៃការបាត់បង់ប្រាក់ចំណូលភ្លាមៗ នៅពេលមានវិបត្តិសេដ្ឋកិច្ចសកល ឬការបណ្ដេញពលករត្រឡប់មកវិញ បង្កគ្រោះថ្នាក់ដល់អាជីវកម្មដែលពឹងលើប្រាក់បញ្ញើ។ ការបង្កើតកម្មវិធី "បណ្ដុះបណ្ដាលអក្ខរកម្មហិរញ្ញវត្ថុ" សម្រាប់គ្រួសារពលករ ជួយឱ្យពួកគេចេះបង្វែរប្រាក់បញ្ញើទៅជាទុនអាជីវកម្ម។ ការជំរុញឱ្យមានការបង្កើត "សហករណ៍ឥណទាន" ដែលគ្រប់គ្រងដោយសហគមន៍ អាចជួយបង្វិលប្រាក់បញ្ញើឱ្យទៅជាកម្ចីសម្រាប់សហគ្រិនក្នុងភូមិ។ រាជរដ្ឋាភិបាលគួរផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ ឬការជួយសម្រួលផ្នែកច្បាប់ សម្រាប់ពលករដែលត្រឡប់មកវិញហើយចង់បង្កើត សហគ្រាសធុនតូច និងមធ្យម ។ ការតភ្ជាប់រវាង "ធនាគារអភិវឌ្ឍន៍ជនបទ" និងគ្រួសារពលករ អាចជួយពង្រីកដើមទុនឱ្យកាន់តែធំសម្រាប់ការវិនិយោគខ្នាតមធ្យម។ ការបង្កើតវេទិកា "ចែករំលែកបទពិសោធន៍" រវាងសហគ្រិនជោគជ័យដែលធ្លាប់ជាពលករ អាចជួយដាស់ស្មារតីយុវជនដទៃទៀត។ ការប្រើប្រាស់ "បច្ចេកវិទ្យាហិរញ្ញវត្ថុ" ដើម្បីកាត់បន្ថយថ្លៃសេវាផ្ញើលុយ នឹងជួយឱ្យសហគ្រិនសន្សំសំចៃថវិកាបានកាន់តែច្រើន។ ការលើកកម្ពស់ផលិតផល "ភូមិមួយ ផលិតផលមួយ" ដោយប្រើប្រាស់ទុនពីប្រាក់បញ្ញើ ជួយពង្រឹងអត្តសញ្ញាណសេដ្ឋកិច្ចមូលដ្ឋាន។ ការរៀបចំឱ្យមាន "មគ្គុទ្ទេសក៍វិនិយោគតំបន់" ជួយឱ្យគ្រួសារពលករដឹងថា តើអាជីវកម្មប្រភេទណាដែលទីផ្សារក្នុងតំបន់កំពុងត្រូវការ។ ការពង្រឹងប្រព័ន្ធ "ធានារ៉ាប់រងសង្គម" សម្រាប់ពលករចំណាកស្រុក ជួយការពារដើមទុនអាជីវកម្មនៅផ្ទះមិនឱ្យបាត់បង់ពេលមានបញ្ហានៅបរទេស។ ការជំរុញឱ្យមានការវិនិយោគលើ "ថាមពលកកើតឡើងវិញ" សម្រាប់អាជីវកម្មខ្នាតតូច ជួយកាត់បន្ថយថ្លៃដើមផលិតកម្មរយៈពេលវែង។ សកម្មភាពលក់ដូរតាមផ្ទះ កាន់តែមានលក្ខណៈទំនើប និងមានទំនិញសម្បូរបែបជាងមុន ដោយសារមានទុនពីប្រាក់បញ្ញើ។ ការបង្កើតកសិដ្ឋានចិញ្ចឹមមាន់ ឬត្រីជាលក្ខណៈពាណិជ្ជកម្ម បានកើនឡើងគួរឱ្យកត់សម្គាល់នៅតាមបណ្ដាខេត្តជាប់ព្រំដែន។ សហគ្រិនផ្នែក "ជួសជុលគ្រឿងចក្រកសិកម្ម" កើនឡើង ដើម្បីឆ្លើយតបនឹងការប្រើប្រាស់ម៉ាស៊ីនកាន់តែច្រើនដែលទិញដោយប្រាក់បញ្ញើ។ អាជីវកម្មលាងរថយន្ត និងម៉ូតូបានក្លាយជាប្រភពចំណូលថ្មីសម្រាប់យុវជនដែលទទួលបានដើមទុនពីបងប្អូននៅក្រៅប្រទេស។ ការកែច្នៃម្ហូបអាហារស្ងួត និងផ្អាប់សម្រាប់ផ្ញើទៅឱ្យសាច់ញាតិនៅបរទេស បានក្លាយជាអាជីវកម្មខ្នាតតូចដែលមានសក្ដានុពល។ សេវាកម្ម "ថែទាំមនុស្សចាស់" ឬក្មេងៗតាមផ្ទះ ចាប់ផ្ដើមមានរូបរាងឡើង ដោយសារឪពុកម្ដាយចំណាកស្រុកចង់ឱ្យមានអ្នកមើលថែកូនចៅ។ ការវិនិយោគលើ "ផ្ទះជួល" ឬ "បន្ទប់ជួល" នៅក្បែរតំបន់សេដ្ឋកិច្ចពិសេស គឺជាជម្រើសពេញនិយមរបស់គ្រួសារពលករដែលមានទុនច្រើន។ អាជីវកម្ម "រៀបចំអាពាហ៍ពិពាហ៍" និងពិធីបុណ្យផ្សេងៗនៅតាមភូមិ រីកចម្រើនខ្លាំង ដោយសារគ្រួសារពលករមានលទ្ធភាពចំណាយច្រើនលើសង្គម។ ការបង្កើត "ហាងលក់ជី និងថ្នាំកសិកម្ម" ជួយសម្រួលដល់ខ្សែសង្វាក់ផលិតកម្មកសិករក្នុងតំបន់ឱ្យមានភាពងាយស្រួល។ សហគ្រិនភាពក្នុងវិស័យ "កីឡា និងការកម្សាន្ត" ដូចជាតារាងបាល់ទាត់សិប្បនិម្មិត ចាប់ផ្ដើមមានវត្តមាននៅតាមទីប្រជុំជនស្រុក។ ប្រាក់បញ្ញើគឺជា "ឆ្អឹងខ្នង" នៃភាពធន់នៃសេដ្ឋកិច្ចជនបទកម្ពុជានៅក្នុងកំឡុងពេលមានវិបត្តិពិភពលោក។ ការផ្លាស់ប្តូរពី "ចំណាកស្រុកដែលគ្មានជំនាញ" មកជា "ចំណាកស្រុកដែលមានជំនាញ" នឹងបង្កើនតម្លៃនៃប្រាក់បញ្ញើនាពេលអនាគត។ និរន្តរភាពនៃអាជីវកម្មមូលដ្ឋានអាស្រ័យលើសមត្ថភាពរបស់សហគ្រិនក្នុងការ "រក្សាទុក និងបង្កើន" ផលចំណេញពីប្រាក់បញ្ញើ។ ការបង្កើត "មូលនិធិវិនិយោគពលករ" អាចជាយុទ្ធសាស្ត្រជាតិក្នុងការជម្រុញការវិនិយោគខ្នាតធំក្នុងវិស័យឧស្សាហកម្ម។ ការយល់ដឹងអំពី "ការសន្សំសម្រាប់ថ្ងៃចូលនិវត្តន៍" ជួយឱ្យសហគ្រិនដែលធ្លាប់ជាពលករមានស្ថិរភាពយូរអង្វែង។ ការជម្រុញឱ្យមាន "ផលិតផលក្នុងស្រុកជំនួសការនាំចូល" គឺជាឱកាសមាសសម្រាប់សហគ្រិនដែលប្រើប្រាស់ប្រាក់បញ្ញើ។ ទំនាក់ទំនងរវាងសហគ្រិន និងអាជ្ញាធរមូលដ្ឋានមានភាពល្អប្រសើរឡើង នៅពេលអាជីវកម្មជួយបង្កើតពន្ធ និងការងារក្នុងតំបន់។ ការអភិវឌ្ឍ "ហេដ្ឋារចនាសម្ព័ន្ធឌីជីថល" នៅតាមជនបទ គឺជាលក្ខខណ្ឌចាំបាច់ដើម្បីឱ្យប្រាក់បញ្ញើបង្កើតផលប៉ះពាល់កាន់តែធំ។ សហគ្រិនភាពដែលផ្អែកលើប្រាក់បញ្ញើ ជួយឱ្យកម្ពុជាសម្រេចបាននូវ "ការអភិវឌ្ឍប្រកបដោយបរិយាបន្ន"។ ប្រាក់បញ្ញើមិនត្រឹមតែជា "អាហារ" សម្រាប់គ្រួសារពលករប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា "គ្រាប់ពូជ" នៃសហគ្រិនភាព។ ការប្រើប្រាស់ប្រាក់បញ្ញើដោយឈ្លាសវៃ នឹងជួយឱ្យគ្រួសារកម្ពុជាចាកចេញពីបន្ទាត់នៃភាពក្រីក្រជារៀងរហូត។ សហគ្រិនភាពនៅមូលដ្ឋានគឺជា "ម៉ាស៊ីន" ដែលបំប្លែងសាច់ប្រាក់បញ្ញើឱ្យទៅជាទ្រព្យសម្បត្តិយូរអង្វែង។ រាល់ដុល្លារដែលផ្ញើមកស្រុកវិញ មានសមត្ថភាពបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចតាមភូមិបានយ៉ាងហោចណាស់ពីរដង។ ការលើកកម្ពស់ "មោទនភាពសហគ្រិន" ក្នុងចំណោមពលករ គឺជាគន្លឹះនៃជោគជ័យសេដ្ឋកិច្ចជាតិ។ ប្រាក់បញ្ញើបានជួយបង្រួមគម្លាតរវាង "ទីក្រុង និងជនបទ" តាមរយៈការចែកចាយធនធានហិរញ្ញវត្ថុ។ ការរៀនសូត្រពីកំហុសឆ្គងនៃការប្រើប្រាស់ប្រាក់បញ្ញើកន្លងមក ជួយឱ្យសហគ្រិនជំនាន់ក្រោយកាន់តែរឹងមាំ។ ការគាំទ្រពីគ្រួសារគឺជាកម្លាំងចិត្តដែលមិនអាចខ្វះបានសម្រាប់ពលករក្នុងការខំប្រឹងរកប្រាក់មកវិនិយោគ។ សហគ្រិនភាពមូលដ្ឋានដែលរឹងមាំ នឹងជួយកាត់បន្ថយតម្រូវការចំណាកស្រុកដោយបង្ខំនៅក្នុងអនាគត។ ការបញ្ចូល "សីលធម៌ធុរកិច្ច" ជួយឱ្យអាជីវកម្មពីប្រាក់បញ្ញើមានភាពថ្លៃថ្នូរ និងទទួលបានការគាំទ្រពីសហគមន៍។ ប្រាក់បញ្ញើគឺជា "ស្ពាន" ដែលនាំឱ្យសហគមន៍ជនបទកម្ពុជាឈានទៅរកទំនើបកម្ម។ ការគ្រប់គ្រងហានិភ័យនៃបម្រែបម្រួលអត្រាប្តូរប្រាក់ គឺជាចំណេះដឹងដែលសហគ្រិនត្រូវយល់ដឹង។ ការបង្កើត "បណ្ដាញទីផ្សាររួម" ជួយឱ្យផលិតផលពីសហគ្រិនប្រាក់បញ្ញើអាចលក់បានក្នុងតម្លៃខ្ពស់។ ការប្រើប្រាស់ប្រាក់បញ្ញើដើម្បី "ស្ដារបរិស្ថាន" នៅក្នុងអាជីវកម្ម ដូចជាការដាំដើមឈើលម្អ បង្កើនតម្លៃទេសចរណ៍។ សហគ្រិនភាពគឺជា "មធ្យោបាយ" ដែលធ្វើឱ្យការលះបង់របស់ពលករនៅបរទេសមិនក្លាយជាអសារបង់។ រដ្ឋាភិបាលគួរតែចាត់ទុកប្រាក់បញ្ញើជា "ធនធានយុទ្ធសាស្ត្រ" សម្រាប់ការអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យម។ ការពង្រឹង "អភិបាលកិច្ចមូលដ្ឋាន" ជួយឱ្យបរិយាកាសអាជីវកម្មមានតម្លាភាព និងទាក់ទាញទុនពីពលករ។ ការជម្រុញឱ្យមានការវិនិយោគលើ "វិស័យសុខាភិបាលឯកជន" នៅតាមភូមិ ជួយលើកកម្ពស់គុណភាពជីវិត។ ការផ្សារភ្ជាប់រវាង "សហគ្រិនភាព និងវប្បធម៌" ជួយឱ្យអាជីវកម្មមានអត្តសញ្ញាណខ្មែររឹងមាំ។ ប្រាក់បញ្ញើគឺជា "កម្លាំងចលករ" ដ៏ខ្លាំងក្លាបំផុតមួយ ដែលកំពុងសរសេរប្រវត្តិសាស្ត្រថ្មីនៃភាពមានបានរបស់ប្រជាជនកម្ពុជានៅតាមមូលដ្ឋាន។ ការបំប្លែងប្រាក់បញ្ញើពី "ការចំណាយលើការហូបចុក" មកជា "ទុនវិនិយោគលើអាជីវកម្ម" គឺជាសញ្ញាណនៃកម្រិតជីវភាពដែលប្រកបដោយនិរន្តរភាពសម្រាប់គ្រួសារពលករ។ លំហូរនៃប្រាក់បញ្ញើបានជួយឱ្យសហគ្រិនភាពនៅតាមមូលដ្ឋានមានភាពរស់រវើក ដែលជាការទប់ស្កាត់ការធ្វើចំណាកស្រុកបន្តបន្ទាប់របស់សមាជិកគ្រួសារជំនាន់ក្រោយ។ សមត្ថភាពក្នុងការ "សន្សំ" ចេញពីប្រាក់បញ្ញើដើម្បីពង្រីកទ្រង់ទ្រាយអាជីវកម្ម គឺជាកត្តាកំណត់ភាពខុសគ្នារវាងសហគ្រិនដែលជោគជ័យ និងសហគ្រិនដែលគ្រាន់តែរស់រានមានជីវិតមួយគ្រា។ ការប្រើប្រាស់ប្រាក់បញ្ញើដើម្បីវិនិយោគលើ "បច្ចេកវិទ្យាកសិកម្មវៃឆ្លាត" ជួយឱ្យសហគ្រិនកម្ពុជាអាចផលិតទំនិញដែលមានសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ អន្តរកម្មរវាងបទពិសោធន៍ការងារនៅបរទេស និងទុនបំរុងដែលផ្ញើមកស្រុកវិញ បង្កើតបានជា "រូបមន្តជោគជ័យ" ថ្មីសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅតាមបណ្ដាខេត្ត។ ការជំរុញឱ្យមានការចុះបញ្ជីអាជីវកម្មផ្លូវការសម្រាប់សហគ្រិនដែលប្រើទុនពីប្រាក់បញ្ញើ នឹងជួយឱ្យពួកគេទទួលបានការគាំទ្រផ្នែកបច្ចេកទេសកាន់តែទូលំទូលាយពីរដ្ឋ។ ប្រាក់បញ្ញើគឺជា "កម្លាំងបម្រុង" ដែលជួយឱ្យសហគ្រិនភាពជនបទមានភាពធន់ ប្រឆាំងនឹងវិបត្តិធម្មជាតិដូចជាទឹកជំនន់ ឬរាំងស្ងួត។ ការបង្កើត "បណ្ដាញសហគ្រិនពលករចំណាកស្រុក" នឹងជួយឱ្យមានការផ្លាស់ប្តូរចំណេះដឹង និងការរួមទុនវិនិយោគលើគម្រោងអាជីវកម្មខ្នាតធំនៅក្នុងសហគមន៍។ និរន្តរភាពនៃសេដ្ឋកិច្ចមូលដ្ឋានកម្ពុជានឹងមិនអាចសម្រេចបានឡើយ បើគ្មានការចាត់ចែងប្រាក់បញ្ញើឱ្យក្លាយជា "ម៉ាស៊ីនផលិតចំណូល" តាមរយៈសកម្មភាពសហគ្រិនភាពនោះ។ ជារួម ប្រាក់បញ្ញើគឺជា "មរតកសេដ្ឋកិច្ច" ដែលពលករចំណាកស្រុកបន្សល់ទុកសម្រាប់កសាងគ្រឹះនៃភាពមានបាន និងភាពម្ចាស់ការលើវាសនាហិរញ្ញវត្ថុរបស់គ្រួសារ និងសង្គមជាតិខ្មែរទាំងមូល។